សិល្បៈគំនូរជញ្ជាំង និងផ្ទាំងគំនូរខ្មែរ គឺជាទម្រង់សិល្បៈដ៏ស្រស់ស្អាត និងមានអត្ថន័យជ្រាលជ្រៅ ដែលបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងបេតិកភណ្ឌវប្បធម៌ខ្មែរ។ គំនូរទាំងនេះត្រូវបានគូរយ៉ាងប្រណិតនៅលើ ជញ្ជាំងបេតុង ឬជញ្ជាំងថ្ម នៅក្នុង ប្រាសាទ វត្តអារាម ឬអគារសាសនានានានៅទូទាំងប្រទេសកម្ពុជា។ វាមិនត្រឹមតែជាការតុបតែងលម្អប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឃ្លាំងផ្ទុកនូវរឿងរ៉ាវ និងចំណេះដឹងដ៏មានតម្លៃ។ ពួកវាពោរពេញទៅដោយ លំនាំសាសនា ប្រវត្តិសាស្ត្រ បុគ្គលល្បីៗ និងរឿងព្រេងបុរាណខ្មែរ។ ដែលឆ្លុះបញ្ចាំងពីជំនឿ ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ រូបគំនូរនីមួយៗសុទ្ធតែមានបង្កប់នូវសារអប់រំ និងអត្ថន័យជ្រាលជ្រៅ ដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។ ក្នុងចំណោមប្រធានបទគំនូរដ៏ល្បីល្បាញបំផុតនោះ គឺទិដ្ឋភាពសិល្បៈគំនូរដែលគូរពីរឿងរាមកេរ្តិ៍។ រឿងរាមកេរ្តិ៍ គឺជាវីរកថាដ៏អស្ចារ្យរបស់ខ្មែរ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។ ហើយគំនូរពណ៌នាអំពីឈុតឆាកនានាក្នុងរឿងនេះ អាចរកបានយ៉ាងងាយស្រួលនៅក្នុងទីកន្លែងសំខាន់ៗដូចជា បង្គោលប្រាក់ នៅក្នុង វត្តបទុមវតីរាជវរារាម និង ព្រះបរមរាជវាំងភ្នំពេញ។ គំនូរទាំងនេះបង្ហាញពីភាពប៉ិនប្រសប់របស់វិចិត្រករខ្មែរក្នុងការបញ្ចូលនូវភាពរស់រវើក និងមនោសញ្ចេតនាទៅក្នុងផ្ទាំងគំនូររបស់ពួកគេ។ សិល្បៈគំនូរជញ្ជាំង និងផ្ទាំងគំនូរខ្មែរ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងរបស់ជាតិខ្មែរ។ លើសពីនេះ បានបង្ហាញពីសេចក្តីជំនឿដ៏មុតមាំ ភាពច្នៃប្រឌិត និងសិល្បៈដ៏ល្អឯករបស់បុព្វបុរសយើង។ ការអភិរក្ស និងការសិក្សាលើគំនូរទាំងនេះ គឺមានសារៈសំខាន់ណាស់ក្នុងការរក្សាទុកនូវមរតកវប្បធម៌ដ៏វិសេសវិសាលនេះសម្រាប់កូនចៅជំនាន់ក្រោយ។ សិល្បៈគំនូរជញ្ជាំងខ្មែរមានលក្ខណៈពិសេសប្លែកពីគេ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលសាសនា និងវប្បធម៌។ គំនូរភាគច្រើនត្រូវបានគូរដោយប្រើប្រាស់ពណ៌ធម្មជាតិ ដែលបានមកពីវត្ថុធាតុដើមដូចជារុក្ខជាតិ រ៉ែ និងដីភក់ ដែលផ្តល់ឱ្យគំនូរនូវភាពទន់ភ្លន់ និងស្រស់ស្អាតតាមបែបធម្មជាតិ។ រចនាបទនៃគំនូរតែងតែមានលក្ខណៈរាបស្មើដោយផ្តោតលើលំនាំលម្អិត និងរូបភាពនិមិត្តរូប ជាងទស្សនីយភាពជាក់ស្តែង។ គំនូរជញ្ជាំងទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងផ្សព្វផ្សាយនូវគំនិតសាសនា និងសីលធម៌ដល់សាធារណជន។ សម្រាប់អ្នកដែលមិនចេះអក្សរ គំនូរទាំងនេះប្រៀបដូចជាសៀវភៅរូបភាពដែលជួយឱ្យពួកគេយល់អំពីដីកាពុទ្ធសាសនា ឬរឿងរ៉ាវប្រវត្តិសាស្ត្រសំខាន់ៗ។ ពួកគេក៏ជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏រស់រវើក ដែលបង្ហាញពីសម្លៀកបំពាក់ ស្ថាបត្យកម្ម ឧបករណ៍ប្រើប្រាស់ និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សជំនាន់មុន។ ទោះបីជាគំនូរជញ្ជាំងទាំងនេះមានតម្លៃមិនអាចកាត់ថ្លៃបានក៏ដោយ ក៏ពួកវាប្រឈមមុខនឹងបញ្ហាជាច្រើនផ្សេងទៀតផងដែរ។ ការខូចខាតដោយធម្មជាតិ ដូចជា សំណើម ពន្លឺព្រះអាទិត្យ សត្វល្អិត និងការបំផ្លាញដោយមនុស្ស រួមមាន ការបាត់បង់ការថែទាំ ការលួច ជាដើម។ ការខិតខំប្រឹងប្រែងជាច្រើនកំពុងត្រូវបានធ្វើឡើងដោយអង្គការជាតិ និងអន្តរជាតិ។ សកម្មភាពនេះគឺដើម្បីអភិរក្ស និងជួសជុលគំនូរទាំងអស់នេះ ដើម្បីធានាថាបេតិកភណ្ឌដ៏វិសេសវិសាលនេះនៅតែបន្តមានវត្តមានសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សា និងកោតសរសើរ។ សិល្បៈគំនូរជញ្ជាំង និងផ្ទាំងគំនូរខ្មែរ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងរបស់ជាតិខ្មែរ ដែលបង្ហាញពីសេចក្តីជំនឿដ៏មុតមាំ ភាពច្នៃប្រឌិត និងសិល្បៈដ៏ល្អឯករបស់បុព្វបុរសយើង។ ការអភិរក្ស និងការសិក្សាលើគំនូរទាំងនេះ គឺមានសារៈសំខាន់ណាស់ក្នុងការរក្សាទុកនូវមរតកវប្បធម៌ដ៏វិសេសវិសាលនេះសម្រាប់កូនចៅជំនាន់ក្រោយ។